ម្ហូបម៉្យាងទៀត គឺត្រីអាំង គឺជាមុខម្ហូបដ៏សាមញ្ញតែមានរសជាតិឆ្ងាញ់។ ត្រីអាំង អាចអាំងទាំងមូល ឬពុះរួចហើយញាត់គ្រឿងផ្សំ ដើម្បីបន្ថែមរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់។ ត្រីអាំង តែងតែបរិភោគជាមួយទឹកត្រីកោះកុង ដែលមានរសជាតិផ្អែមប្រៃ ដែលអាចបង្កើតរសជាតិដ៏សែនឆ្ងាញ់។ គ្រឿងផ្សំសំខាន់មាន ត្រីស្រស់ ដូចជាត្រីផ្ទក់ ត្រីដៀប សម្រាប់ទឹកជ្រលក់វិញមានដូចជា អំបិល ខ្ទឹមស ម្ទេស ទឹកត្រី ក្រូចឆ្មារ។ វិធីធ្វើ ត្រូវប្រឡាក់ត្រីជាមួយអំបិល ឬគ្រឿងតាមចំណូលចិត្ត រួចយកទៅអាំងលើរងើកភ្លើង រហូតដល់ឆ្អិនល្មម។